ភូមិស្តីបិទមាស គឺជាពាក្យនិយមមួយដែលមានអត្ថន័យជាទ្រង់ទ្រាយវប្បធម៌នៃជំនឿ និងការគោរពព្រះភូមិ បែបសាសនានិងអរិយធម៌ពីបុរាណ ដែលបានរុញបញ្ចូលក្នុងជីវិតសង្គមខ្មែរប្រពៃណីជាច្រើនសតវត្សរ៍មកហើយ។ នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ ឈ្មោះភូមិស្តីបិទមាស តាំងនៅតាម មាត់ស្ទឹង។ បានជាមាននាមថា ភូមិស្តីបិទមាស ដោយមានរឿងព្រេងដំណាលតៗគ្នារហូតមក។ កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគូ គឺប្ដីប្រពន្ធ និងកូនក្រមុំមួយ មានរូបស្រស់ឆើតឆាយ សំចតនៅព្រែក ធ្វើនេសាទនៅក្បែរខ្ទមអ្នកតាដើមស្តី ។ ការនេសាទ របស់មេធ្នស់នេះ ចេះតែចម្រើនរៀងរាល់ឆ្នាំ រហូតទាល់តែបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយរបរនេសាទរបស់ខ្លួន។ តំបន់នោះ ជាតំបន់មានមូសច្រើនជាអនេក ថ្ងៃមួយនៅពេលទៀបពេលយប់មេធ្នស់ បានជួបជុំនឹងគ្រួសារ ខ្លួនផង និងកូនឈ្នួលខ្លួនផង ក៏និយាយទៅកាន់កូនឈ្នួលជាពាក្យលេងថា ក្នុងបណ្តាអ្នកទាំងអស់គ្នា មានអ្នកណាអាចហ៊ានដេកហាលមូស ១ យប់ទេ។ ខណៈពេលនោះ មានកូនឈ្នួលកំលោះម្នាក់ ប្រកបដោយរូបឆោម និងប្រាជ្ញាឈ្លាសវៃ ក៏បានឆ្លើយទទួលខ្លួនថា "ខ្ញុំហ៊ាន" បើខ្ញុំដេកហាលមូស ១ យប់បាន តើលោក ដង្ខៅឲ្យអ្វីខ្ញុំ។ បន្ទាប់មកមេធ្នស់ បែបអន់ចិត្ត ក៏និយាយតបទៅវិញថា អាចោលម្សៀត ឯងចេះតែអួត គេនិយាយសួរ ឯណានោះក៏ឯងរ៉ាប់រងដែរ។ កូនឈ្នួលកំលោះនោះក៏និយាយតបវិញថា "បើខ្ញុំអួតនោះ សុំឲ្យដង្ខៅភ្នាល់ ជាមួយខ្ញុំទៅ ហ៊ានដាក់អ្វីក៏ហ៊ានដែរ”។ ចំណែកដង្ខៅ រឹតតែខឹង និយាយថា "អញដាក់របស់ទ្រព្យដែលអញមាន ទាំងអស់ អញចុះចេញតែខ្លួនទេ ឲ្យតែឯងហ៊ានឲ្យអញចងឯង ទុកហាលមូសអស់ ១ យប់ទល់ភ្លឺ ចុះបើឯង ពុំហ៊ាន ឬ ទ្រាំមិនបានវិញ តើឯងសុខចិត្តនៅបម្រើអញអស់មួយជីវិតដែរឬទេ?។ កូនឈ្នួលឆ្លើយថា ខ្ញុំសុខចិត្តធ្វើ តែបើដង្ខៅសុខចិត្ត ត្រូវឲ្យកូនក្រមុំដង្ខៅមកខ្ញុំទៀតផង កាលបើខ្ញុំឈ្នះ។ ដង្ខៅថា អញសុខចិត្ត មិនខ្លាចទេ បើដូច្នេះ ត្រូវពពួកកម្មករទាំងអស់ ចាប់វាចងភ្លាមឲ្យជាប់នឹងដើមស្តី ក្រោយខ្ទមអ្នកតានេះចុះ អញសុខចិត្តហើយ អញចង់ឈ្នះអានេះម្តង កម្មករទាំងអស់គ្នាត្រូវធ្វើបន្ទាល់អញផង។ ដល់ពេលនោះកូនឈ្នួលនោះ ក៏សុខចិត្តឲ្យគេចងនឹងដើមស្តី។ ដល់គេទាំងអស់គ្នាត្រឡប់មកលំនៅវិញ កូនឈ្នួលកំលោះនោះក៏បានបន់ស្រន់អ្នកតាដែលនៅទីនោះថា "សូមឲ្យលោកតាជួយខ្ញុំផង ខ្ញុំបានជ្រុលភ្នាល់ជាមួយដង្ខៅធ្នស់ទៅហើយ"។ សូមកុំឲ្យមានមូសខាំខ្ញុំឲ្យសោះ សូមឲ្យខ្ញុំបានរស់ជីវិត ហើយឲ្យបានកូនក្រមុំមេធ្នស់ និងមានទ្រព្យសម្បត្តិ។ ចំណែកមេធ្នស់នឹកថា អាកូនឈ្នួល ដែលវាហ៊ានឲ្យចងវាហាលមូសនេះ មុខជានឹងស្លាប់ដោយមូសខាំ ដោយសោះឈាមមិនខាន។ តែបើវាទ្រាំមិនបាន វាហៅឲ្យស្រាយពាក់កណ្តាលអាធ្រាត្រនោះ វាមុខជានៅធ្វើខ្ញុំបម្រើអញអស់មួយជីវិតមិនខាន។ នៅពេលយប់នោះ អ្នកតាដើមស្តី លេងបៀចាញ់អ្នកតាឯទៀត យកមូសទៅសងគេអស់។ ជាលទ្ធផល មូសដែលធ្លាប់តែមានដូចជាគេបាចអង្កាម ក្លាយទៅជា ស្ងាត់ឈឹងឥតសេសសល់បន្តិចបន្តួចឡើយ។ ចំណែកឯឈ្នួលនេះទៀត ក៏គ្មានមូសខាំបន្តិចសោះដែរ ដោយហេតុតែវាមាននិស្ស័យត្រូវជាគូព្រេងជាមួយកូនក្រមុំមេធ្នស់ ហើយវាត្រូវឡើងធ្វើជាអ្នកមានផង។ លុះភ្លឺឡើង ដង្ខៅធ្នស់ និងកូនឈ្នួលឯទៀតនឹកថា "អាកូនឈ្នួលដែលចងនៅដើមស្តីនោះ វាស្លាប់ស្រេច ទៅហើយ” ក៏បបួលគ្នាដើរទៅមើល ស្រាប់តែឃើញអានោះ សើចដាក់ដង្ខៅ និងកូនឈ្នួលឯទៀតទៅវិញ។ ពេលនោះ អ្នកឃើញទាំងប៉ុន្មានក៏កោតស្ញប់ស្ញែង ខ្លាចអំណាចកូនឈ្នួលនោះគ្រប់គ្នា ។ រីឯដង្ខៅ នឹកអស់សង្ឃឹម និយាយនឹងកូនឈ្នួលឯទៀតថា កិច្ចសន្យាដែលអញបាននិយាយគ្នាពីល្ងាចនោះ ឥឡូវនេះ ទុកជាកូនឈ្នួលនេះឈ្នះអញហើយ ត្រូវអញលើកទ្រព្យសម្បត្តិ និងកូនក្រមុំអញផ្សំផ្គុំឲ្យវា។ ក្នុងថ្ងៃដដែលនោះ មេធ្នស់ឲ្យកាប់ជ្រូក មាន់ ទា ធ្វើម្ហូបអាហាររៀបការកូនឈ្នួល និងកូនក្រមុំរបស់ខ្លួន រួចប្រគល់ទ្រព្យសម្បត្តិ និងមុខរបរដង្ខៅធ្នស់ ឲ្យកូនប្រុស-ស្រីកាន់កាប់តទៅ។ ដង្ខៅនោះ ក៏នាំប្រពន្ធចុះ ចេញទៅនៅលំនៅដើមវិញ ។ ដង្ខៅធ្នស់ថ្មី (ប្តីប្រពន្ធ) និយាយគ្នាថា "យើងត្រូវឲ្យគេទិញមាសសន្លឹកមកបិទដើមស្ដី ហើយធ្វើខ្ទមឲ្យអ្នកតា តាមដែលបងបានបន់ស្រន់បួងសួង” ។ លុះធ្វើស្រេចហើយ អ្នកតាទីនោះ ក៏មានឫទ្ធានុភាពពូកែ ហើយមិនត្រឹមតែមេធ្នស់ប៉ុណ្ណោះទេ ដែលគោរព ទោះបីអ្នកស្រុក ឬអ្នកដំណើរនានាតាមដងស្ទឹង ក៏គោរព អ្នកតានោះ យកជាទីពឹងពំនាក់ដែរ ។ អ្នកតានោះក៏មានឈ្មោះថា "អ្នកតាដើមស្តីបិទមាស” តាំងពីត្រឹមនោះមក។ តែសម័យឥឡូវនេះ ដើមស្តីនោះ ងាប់បាត់ទៅហើយ ឯខ្ទម ដែលមេធ្នស់ធ្វើនោះ ក៏ពុកបាក់បែកបាត់ ទៅហើយដែរ នៅសល់តែកន្លែងដើមស្តី និងខ្ទមអ្នកតាប្រក់ស្បូវប៉ុណ្ណោះ។ ព្រោះហេតុដូចរៀបរាប់នេះ បានជាភូមិនៅតាមមាត់ស្ទឹង ក្បែរខ្ទមអ្នកតាទាំងអស់ បានជាប់ឈ្មោះថា "ភូមិដើមស្តីបិទមាស” ហៅក្លាយ មកត្រឹមតែ "ភូមិស្តីបិទមាស" ជាប់រហូតមកដល់សព្វថ្ងៃនេះឯង។